ក្នុងបរិបទ ឬ វប្បធម៌របស់ប្រជាជនខ្មែរយើង ការស្វាគមន៍ចំពោះគ្នាទៅវិញទៅមក បង្ហាញពីការសុខទុក្ខ និងការគួរសម។ ដោយឡែក នៅតាមសាលារៀន គេក៏ឃើញមានរបៀបជាក់លាក់ក្នុងការសម្ដែងការស្វាគមន៍ រវាងគ្រូ និងសិស្សផងដែរ។ ជាទូទៅ មុនពេលចាប់ផ្ដើមរៀន សិស្សតែងតែបង្ហាញការស្វាគមន៍ទៅកាន់គ្រូរបស់ពួកគេ ដោយនិយាយថា សួស្ដី ឬ ជម្រាបសួរ លោកគ្រូ អ្នកគ្រូ។ ពេលខ្លះទៀត សិស្សអាចនឹងនិយាយថា អរុណសួស្ដី លោកគ្រូ អ្នកគ្រូ ថ្ងៃនេះ តើលោកគ្រូ អ្នកគ្រូសុខសប្បាយទេ? ជួនកាល សិស្សអាចនឹងសួរ តើលោកគ្រូ អ្នកគ្រូ ពិសាបាយព្រឹករួចរាល់ឬនៅ ក៏មានដែរ។ រីឯការឆ្លើយតបរបស់គ្រូចំពោះសិស្សវិញ ច្រើនជា អរុណសួស្ដីកូនៗ អរគុណច្រើន ឥឡូវនេះ យើងចាប់ផ្ដើមរៀនទាំងអស់គ្នា។ ខាងលើនេះជាពាក្យពេចន៍ស្វាគមន៍មួយចំនួន ដែលគ្រូ និងសិស្សនិយមប្រើ មុនពេលចាប់ផ្ដើមរៀន។ បន្ទាប់មកទៀត យើងមកមើលអំឡុងពេលរៀនវិញម្ដង ថាគ្រូ និងសិស្សប្រើពាក្យពេចន៍អ្វីខ្លះ ដើម្បីសម្ដែងការគួរសម។ នៅពេលគ្រូមានសំណួរចង់សួរទៅកាន់សិស្ស គេតែងនិយាយថា មានកូនៗណា ដឹងចម្លើយ និងចង់ឆ្លើយទេ។ ការឆ្លើយតបរបស់សិស្សគឺ បាទ ចាស លោកគ្រូ អ្នកគ្រូ ខ្ញុំដឹងចម្លើយ។ ជួនកាល នៅពេលមានចំណុចណាមួយក្នុងមេរៀនដែលសិស្សមិនយល់ ពួកគេក៏តែងសួរទៅកាន់គ្រូរបស់ពួកគេថា សុំទោស លោកគ្រូ អ្នកគ្រូ ខ្ញុំមិនយល់ផ្នែកនេះទេ សូមជួយពន្យល់ម្ដងទៀតបានទេ។ គ្រូតែងឆ្លើយតបថា បានកូន ចាំលោកគ្រូ អ្នកគ្រូ ពន្យល់ម្ដងទៀត។ ក្នុងពេលកំពុងរៀន បើសិស្សចង់ទៅបន្ទប់ទឹក គេនិយាយទៅកាន់គ្រូថា អធ្យាស្រ័យ លោកគ្រូ អ្នកគ្រូ ខ្ញុំសុំទៅបន្ទប់ទឹកបន្តិចបានទេ។ គ្រូអាចតបវិញថា បានកូន ប៉ុន្តែកុំយូរពេក ឆាប់មកវិញ។ ចំណែកឯ មុនពេលត្រឡប់ទៅផ្ទះវិញ សិស្សតែងនិយាយទៅកាន់គ្រូរបស់ពួកគេថា កូនសូមជម្រាបលា និងអរគុណ លោកគ្រូ អ្នកគ្រូ។ ចំំពោះគ្រូវិញ គេនឹងតបទៅសិស្សវិញថា ល្អហើយកូនៗ ខំរៀនណា។ ពាក្យពេចន៍ខាងលើដែលគ្រូ និងសិស្សនិយមប្រើប្រាស់សុទ្ធតែបង្ហាញពីការស្វាគមន៍ ព្រមទាំងការគួរសមរវាងគ្រូ និង សិស្សផងដែរ។ ក្រោយពីដឹងពីពាក្យសម្ដីដែលគ្រូ និងសិស្សនិយមប្រើដើម្បីបង្ហាញពីការស្វាគមន៍គ្នា ឥឡូវយើងមកមើលពីកាយវិការរបស់គ្រូ និង សិស្សវិញម្ដង។ នៅក្នុងវប្បធម៌ខ្មែរ ការគោរពគឺជាគុណតម្លៃដ៏សំខាន់មួយក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ប្រជាជនខ្មែរ យើងក៏ផ្ដល់តម្លៃ និងការគោរពខ្លាំងទៅដល់អ្នកដែលមានអាយុច្រើនជាង និងឋានៈខ្ពស់ជាងផងដែរ។ ដោយឡែក សម្រាប់គ្រូ និងសិស្សវិញ ការបង្ហាញការគោរពក៏ជាផ្នែកមួយសំខាន់ ដែលទាមទារឱ្យទាំងគ្រូ និងសិស្សបង្ហាញទៅកាន់គ្នាទៅវិញទៅមកផងដែរ។ ជាទូទៅ សិស្សបង្ហាញពីការគោរពទៅកាន់គ្រូរបស់ពួកគេតាមរយៈកាយវិការ និងពាក្យសម្ដី និងទឹកមុខ។ កាយវិការដែលបង្ហាញពីការគោរព ឬ ស្វាគមន៍របស់សិស្សទៅកាន់គ្រូ អាចជាការលើកដៃសំពះ និង ឱនលំទោនជាដើម។ រីឯពាក្យសម្ដីវិញ គេអាចប្រើពាក្យសម្ដីដែលពិរោះ និងគួរសម ដូចជា ជំរាបសួរ ជំរាបលា អធ្យាស្រ័យ សូមអភ័យទោសជាដើម។ របៀបប្រើសម្លេងក្នុងការនិយាយឱ្យបានត្រឹមត្រូវក៏អាចបង្ហាញពីការគោរព និងស្វាគមន៍ដូចគ្នា។ សិស្សគួរចៀសវាងប្រើពាក្យឆ្មើងឆ្មៃ ឬ មិនសមរម្យទៅកាន់គ្រូរបស់ពួកគេ។ ទឹកមុខរបស់សិស្សក៏សំខាន់ក្នុងការបង្ហាញពីការស្វាគមន៍ទៅកាន់គ្រូរបស់ពួកគេផងដែរ។ ទឹកមុខញញឹម មិនជ្រួញចិញ្ចើម ឬ មុខស្រពោន ជាការបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សិស្សទៅកាន់គ្រូ។ បើយើងក្រឡេកមើលពីការបង្ហាញការស្វាគមន៍របស់គ្រូតាមរយៈកាយវិការវិញ ក៏មិនសូវខុសគ្នាពីសិស្សដែរ។ ក្នុងប្រពៃណី ទំនៀមទម្លាប់ខ្មែរ អ្នកដែលមានអាយុតិច ឬឋានៈទាបជាង ជាអ្នកដែលត្រូវចាប់ផ្ដើមសម្ដែងការស្វាគមន៍ ឬគួរសមមុន។ ដូច្នេះ នៅពេលសិស្ស លើកដៃសំពះ ឬ ជម្រាបសួរ គ្រូនិយមតបទៅវិញដោយការងក់ក្បាល ឬ លើកដៃសំពះ ដែលមានន័យថាជាការស្វាគមន៍ទៅកាន់សិស្សដែរ។ ចំពោះពាក្យសម្ដីវិញ ជួនកាល គ្រូអាចនឹងឆ្លើយ បាទ ចាស ឬ ល្អហើយទៅកាន់សិស្ស នៅពេលដែលពួកគេបង្ហាញការគួរសម។ ចំណែកឯទឹកមុខរបស់គ្រូវិញ ក៏មិនខុសពីសិស្សដែរ គឺគេត្រូវមានស្នាមញញឹម មិនធ្វើមុខក្រញ៉ូវ ឬ ជ្រួញចិញ្ចើមដាក់សិស្សនោះទេ។ ការបង្ហាញការស្វាគមន៍រវាងគ្រូ និង សិស្សគឺលើសពីការប្រើពាក្យសម្ដី។ វារួមបញ្ចូលទាំងការប្រើកាយវិការ និងទឹកមុខដែលត្រឹមត្រូវផងដែរ។ ជាពិសេសនោះ គឺកាយវិការតែម្ដង ព្រោះថា បើពាក្យសម្ដីរបស់យើងជាការស្វាគមន៍ ប៉ុន្តែកាយវិការរបស់យើងមិនសមស្រប នោះវាក៏មិនត្រឹមត្រូវដែរ។ ចំណុចទាំងបីខាងលើត្រូវតែដើរទន្ទឹមគ្នា មិនអាចខ្វះមួយណាបានឡើយ។ សរុបមកវិញ ការសម្ដែងការស្វាគមន៌រវាងគ្រូ និងសិស្សគឺជាអត្តសញ្ញាណជាតិមួយរបស់ប្រជាជនខ្មែរដែលបានបន្តមកតាំងពីបុរាណកាលមកម្ល៉េះ។